នៅក្នុងសម័យកាលឌីជីថល ឥទ្ធិពលសម័យថ្មីបានកែប្រែទម្រង់នៃការណាត់ជួបរបស់យុវវ័យខ្មែរឱ្យមានភាពរស់រវើក និងបត់បែនជាងមុន ប៉ុន្តែវាក៏បាននាំមកនូវបញ្ហាប្រឈមថ្មីៗផងដែរ។ ការណាត់ជួបសម័យថ្មីបានផ្លាស់ប្ដូរពីការផ្ញើសារឆ្លើយឆ្លងធម្មតា មកជាការចែករំលែកសកម្មភាពប្រចាំថ្ងៃតាមរយៈរូបភាព និងវីដេអូខ្លីៗ ដែលជួយឱ្យគូស្នេហ៍មានអារម្មណ៍ថាបាននៅក្បែរគ្នាជានិច្ច ទោះបីជាស្ថិតនៅទីកន្លែងខុសគ្នាក៏ដោយ។ បណ្ដាញសង្គមបានក្លាយជា «កាតាឡុក» នៃអនុស្សាវរីយ៍ ដែលយុវវ័យប្រើប្រាស់ដើម្បីកត់ត្រារាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនង ប៉ុន្តែវាក៏អាចបង្កើតជាសម្ពាធក្នុងការបង្ហាញតែរូបភាពល្អឥតខ្ចោះទៅកាន់ពិភពខាងក្រៅផងដែរ។ ការដែលគូស្នេហ៍ចេះផ្ដល់ «លំហឯកជនភាព» ឱ្យគ្នាទៅវិញទៅមកដោយមិនតាមដាន ឬឆែកទូរស័ព្ទគ្នាគ្រប់វិនាទី គឺជាសញ្ញានៃការទុកចិត្តគ្នាដ៏ចាស់ទុំក្នុងយុគសម័យព័ត៌មានវិទ្យានេះ។ ការសន្ទនាតាមរយៈការខលវីដេអូ បានជួយសម្រួលដល់ទំនាក់ទំនងចម្ងាយឆ្ងាយឱ្យកាន់តែមានភាពស្និទ្ធស្នាល ប៉ុន្តែវាមិនអាចជំនួសនូវតម្លៃនៃការអង្គុយសម្លឹងភ្នែកគ្នាផ្ទាល់ និងការប៉ះពាល់កាយវិការបានឡើយ។ ឥទ្ធិពលនៃ «ការផ្ដាច់ទំនាក់ទំនងភ្លាមៗ» គឺជាចំណុចអវិជ្ជមានមួយនៃសម័យថ្មី ដែលតម្រូវឱ្យយុវវ័យត្រូវមានភាពរឹងមាំផ្នែកស្មារតី និងចេះផ្ដល់តម្លៃដល់ការនិយាយគ្នាឱ្យដាច់ស្រេច។ ការប្រើប្រាស់កម្មវិធីណាត់ជួប បានបើកឱកាសឱ្យយុវវ័យខ្មែរអាចជួបមនុស្សថ្មីៗក្រៅពីរង្វង់មិត្តភក្ដិធម្មតា ប៉ុន្តែវាក៏ទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព និងភាពស្មោះត្រង់ដែរ។ សារខ្លីៗដែលផ្ញើទៅសួរសុខទុក្ខនៅពេលព្រឹក ឬពាក្យលើកទឹកចិត្តមុនពេលធ្វើការ គឺជារឿងដ៏សាមញ្ញដែលជួយឱ្យទំនាក់ទំនងសម័យថ្មីមិនឆាប់សាបរលាប។ ការដែលដៃគូមិនប្រើប្រាស់ទូរស័ព្ទសោះក្នុងពេលញ៉ាំអាហារជាមួយគ្នា គឺជាទម្រង់នៃឥរិយាបថដ៏ថ្លៃថ្នូរ និងជាការផ្ដល់តម្លៃខ្ពស់បំផុតចំពោះវត្តមានរបស់មនុស្សនៅចំពោះមុខ។ ការចែករំលែកចម្រៀង ឬការមើលកុនតាមអនឡាញរួមគ្នា គឺជាសកម្មភាពកម្សាន្តបែបឌីជីថលដែលជួយបង្កើតចំណងមេត្រីភាពតាមរបៀបថ្មី។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរៀបចំការភ្ញាក់ផ្អើល បង្ហាញពីភាពច្នៃប្រឌិត និងការចេះប្រើប្រាស់ឧបករណ៍សម័យថ្មីដើម្បីពង្រឹងស្នេហា។ យុវវ័យខ្មែរសម័យថ្មីចាប់ផ្ដើមឱ្យតម្លៃលើ «សមភាពហិរញ្ញវត្ថុ» ដោយការចែករំលែកការចំណាយក្នុងពេលណាត់ជួប ដែលវាបង្ហាញពីភាពម្ចាស់ការ និងការយល់ដឹងពីបន្ទុករបស់គ្នាទៅវិញទៅមក។ ការណាត់ជួបសម័យនេះមិនត្រឹមតែផ្ដោតលើរឿងរ៉ូម៉ែនទិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកជួយជំរុញឱ្យគ្នាទៅវិញទៅមកសម្រេចបាននូវគោលដៅជីវិត និងការរីកចម្រើនផ្នែកអាជីពការងារផងដែរ។ ឥទ្ធិពលនៃការអប់រំ និងវប្បធម៌សកលបានធ្វើឱ្យយុវវ័យមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ និងការពិភាក្សាអំពីបញ្ហានានាក្នុងទំនាក់ទំនងដោយត្រង់ទៅត្រង់មក។ ការយល់ដឹងអំពី «ភាសានៃសេចក្ដីស្រឡាញ់» ខុសៗគ្នា ជួយឱ្យគូស្នេហ៍សម័យថ្មីអាចបង្ហាញការយកចិត្តទុកដាក់ទៅកាន់ដៃគូបានយ៉ាងចំគោលដៅ និងមានប្រសិទ្ធភាព។ យុវវ័យចាប់ផ្ដើមផ្ដោតលើ «សុខភាពផ្លូវចិត្ត» ក្នុងទំនាក់ទំនង ដោយចេះស្វែងយល់ពីអារម្មណ៍របស់គ្នា និងចៀសវាងទំនាក់ទំនងដែលមិនល្អ។ ការសម្រេចចិត្តមិនរៀបការឆាប់ពេក និងការចំណាយពេលស្វែងយល់ចិត្តគ្នាឱ្យបានច្បាស់លាស់ ឆ្លុះបញ្ចាំងពីការចង់បានគ្រួសារមួយដែលមានស្ថិរភាព និងការត្រៀមខ្លួនបានល្អ។ សម័យថ្មីនេះបានកែប្រែទស្សនៈដែលថាបុរសត្រូវតែជាអ្នកដឹកនាំគ្រប់រឿង មកជាការពិភាក្សា និងការសម្រេចចិត្តរួមគ្នាដែលផ្អែកលើហេតុផល និងការយោគយល់។ ការចូលចិត្តធ្វើសកម្មភាពបែបផ្សងព្រេង ឬការធ្វើដំណើរកម្សាន្តទៅតំបន់ធម្មជាតិរួមគ្នា ជួយឱ្យយុវវ័យអាចសាកល្បងភាពធន់ និងការចេះជួយគ្នាជម្នះឧបសគ្គ។ ការឱ្យតម្លៃលើ «ចំណូលចិត្តផ្ទាល់ខ្លួន» បង្ហាញថាទំនាក់ទំនងដែលល្អ មិនមែនជាការបាត់បង់អត្តសញ្ញាណខ្លួនឯងនោះទេ ប៉ុន្តែជាការគាំទ្រឱ្យម្នាក់ៗក្លាយជាមនុស្សដែលប្រសើរជាងមុន។ ការគោរពចំពោះគ្រួសារទាំងសងខាង នៅតែជាឫសគល់ដ៏សំខាន់នៃទំនាក់ទំនងខ្មែរ ទោះបីជាការណាត់ជួបមានភាពទំនើបយ៉ាងណាក៏ដោយ។ ហាងកាហ្វេទំនើបៗបានក្លាយជា «កន្លែងពេញនិយម» សម្រាប់គូស្នេហ៍ដែលចូលចិត្តអង្គុយធ្វើការបណ្ដើរ និងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកបណ្ដើរ ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់។ វប្បធម៌នៃការញ៉ាំអាហារបែបបស្ចិមប្រទេស ឬអាហារចម្រុះជាតិសាសន៍ បានធ្វើឱ្យការណាត់ជួបមានភាពរស់រវើក និងជាបទពិសោធន៍ថ្មីៗដែលមិនចេះជឿនណាយ។ ការថតរូបភាពបែបសិល្បៈ ក្នុងពេលណាត់ជួប មិនមែនគ្រាន់តែដើម្បីបង្ហាញអ្នកដទៃឡើយ ប៉ុន្តែវាគឺជាការរក្សាទុកនូវរាល់វិនាទីដ៏មានតម្លៃដែលបានចំណាយជាមួយគ្នា។ ការនិយមប្រើប្រាស់សម្ភារៈដែលមានគុណភាព និងការរៀបចំខ្លួនឱ្យមានភាពថ្លៃថ្នូរក្នុងពេលជួបគ្នា បង្ហាញពីការផ្ដល់តម្លៃដល់ខ្លួនឯង និងដៃគូ។ សកម្មភាពហាត់ប្រាណ ឬការលេងកីឡារួមគ្នា បានក្លាយជាការណាត់ជួបបែបសុខភាពដែលជួយបង្កើនថាមពលវិជ្ជមានដល់ទំនាក់ទំនង។ ការដែលយុវវ័យចេះរៀបចំ «កាលវិភាគណាត់ជួប» ឱ្យមានភាពទៀងទាត់ បង្ហាញពីការផ្ដល់អាទិភាពដល់ទំនាក់ទំនងក្នុងចំណោមភាពមមាញឹកនៃជីវិតទីក្រុង។ ការនិយមទិញកាដូដែលប្រើប្រាស់បានយូរ ឬកាដូដែលជាបទពិសោធន៍ ដូចជាសំបុត្រកុន ឬ ការប្រគំតន្ត្រី ជួសឱ្យកាដូដែលគ្រាន់តែមើលទៅស្អាតតែគ្មានប្រយោជន៍។ ភាពរីករាយនៃការដើរទិញទំនិញរួមគ្នា និងការជួយផ្ដល់យោបល់លើការតុបតែងខ្លួន បង្កើននូវភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នាលើស្ទីលរស់នៅ។ ការដែលគូស្នេហ៍អាចជជែកគ្នាអំពីបញ្ហាសង្គម ឬរឿងរ៉ាវពិភពលោកក្នុងពេលញ៉ាំអាហារ បង្ហាញពីកម្រិតនៃចំណេះដឹង និងការយល់ដឹងដ៏ចាស់ទុំ។ ឥទ្ធិពលនៃភាពយន្ត និងតន្ត្រីសម័យថ្មី បានជួយឱ្យយុវវ័យមានគំនិតច្នៃប្រឌិតក្នុងការបង្កើតបរិយាកាសរ៉ូម៉ែនទិកបែបថ្មីៗដែលមិនសូវមានភាពដដែលៗ។ ស្នេហាសម័យថ្មីតម្រូវឱ្យមាន «តម្លាភាព» ខ្ពស់បំផុត ដោយសារព័ត៌មានជុំវិញខ្លួនមានច្រើន ដែលអាចបង្កឱ្យមានការយល់ច្រឡំបានងាយ។ ការដែលយើងអាចនិយាយពាក្យថា «សុំទោស» និង «អរគុណ» បានយ៉ាងសាមញ្ញក្នុងទំនាក់ទំនងប្រចាំថ្ងៃ គឺជាកត្តាសំខាន់ដែលជួយឱ្យស្នេហាមានតុល្យភាព។ ទំនាក់ទំនងដែលរឹងមាំក្នុងសម័យនេះ មិនមែនជាទំនាក់ទំនងដែលគ្មានបញ្ហានោះទេ ប៉ុន្តែជាទំនាក់ទំនងដែលមនុស្សពីរនាក់ចេះអង្គុយចុះដោះស្រាយបញ្ហារួមគ្នាដោយហេតុផល។ ការមិនប្រៀបធៀបទំនាក់ទំនងរបស់ខ្លួនទៅនឹងគូស្នេហ៍ដទៃទៀតលើបណ្ដាញសង្គម គឺជាគន្លឹះសំខាន់នៃសេចក្ដីសុខផ្លូវចិត្តពិតប្រាកដ។ ភាពផ្អែមល្ហែមសម័យថ្មី គឺស្ថិតនៅលើការយល់ដឹងពីភាពហត់នឿយរបស់គ្នា និងការផ្ដល់កន្លែងសម្រាកដ៏កក់ក្ដៅបំផុតសម្រាប់បេះដូង។ ការដែលយើងអាចធ្វើជា «មិត្តល្អ» និងជា «គូស្នេហ៍» ក្នុងពេលតែមួយ គឺជាទម្រង់នៃទំនាក់ទំនងដែលយូរអង្វែងបំផុត។ សេចក្ដីស្រឡាញ់ពិតប្រាកដគឺស្ថិតនៅលើ «សកម្មភាពជាក់ស្ដែង» ជាជាងពាក្យសន្យាដ៏ផ្អែមល្ហែមដែលគ្មានភាពស្មោះត្រង់។ ជាចុងក្រោយ ទំនាក់ទំនងដែលជោគជ័យគឺអាស្រ័យលើមនុស្សពីរនាក់ដែលចង់ដើរទៅមុខជាមួយគ្នា ដោយភាពស្មោះត្រង់ និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។